នៅក្នុងជំនឿរបស់ប្រជាជនកម្ពុជាការប្រើប្រាស់ គ្រឿងអលង្ការ មិនមែនគ្រាន់តែជាគ្រឿងតុបតែងនោះទេ ក៏ប៉ុន្តែគ្រឿងអលង្កាខ្មែរជាច្រើនត្រូវបានពាក់សម្រាប់ការពារពពួកវិញ្ញាណអាក្រក់ ខ្មោច ព្រាយ បិសាចថែមទៀតផង។ យោងតាមក្បូនតម្រាដែលបានបន្សល់ទុកតាំងពីបុរាណកាលមក ប្រជាជនខ្មែរតែងតែមានជំនឿថាមានពពូក ខ្មោច ព្រាយបិសាច ពពួកអមនុស្ស តែងតែតាមលងបន្លាចធ្វើបាបមនុស្សរហូតដល់បច្ចុប្បន្ន ពិសេសនោះស្ត្រីមានផ្ទៃពោះនិងកុមារតូច ពពូកអាប ធ្មប់ ខ្មោច ព្រាយបិសាចអស់ទាំងនោះចូលចិត្តស្ត្រីមានផ្ទៃពោះណាស់ ពួកវាតែងតាមធ្វើបាបលងបន្លាចយាយីមិនឲ្យស្ត្រីនៅបានសុខឡើយពិសេសនោះគឺស្រ្តីពពោះកូនដំបូង ដូច្នេះហើយគេមិនដែលទុកស្រ្តីមានផ្ទៃពោះឲ្យនៅម្នាក់ឯងឡើយ ពោលគឺគេតែងនៅជិតនិងរកគ្រូអាគមឲ្យជួយសូត្របញ្ចុះគាថាលើគ្រឿងអលង្កា ឬធ្វើជាខ្សែគាថាឲ្យស្ត្រីពាក់ការពារខ្លួន នៅពេលស្ត្រីឆ្លងទន្លេរគេក៏មានវិធីការពារស្របទៅតាមជំនឿបែបបុរាណដើម្បីឲ្យស្រ្តីនិងកូននៅបានសុខមិនមានពពួកអាបធ្មប់ឬពពួកអមនុស្សមកយាយីរំខានដែរ គេតែងយកបន្លាមកដាក់តាមមាត់បង្អួចមាត់ទ្វាឬក្រោមផ្ទះនៅពេលសម្រាលកូនដើម្បីបន្លាចពពួកអមនុស្សកុំឲ្យមកជិត កំឡុងពេលស្ត្រីសម្រាលកូននេះគេត្រូវមានការការពារហ្មត់ចត់ណាស់ដើម្បីកុំឲ្យពពួកអមនុស្សមានឱកាសមករកហុតឈាមស្ត្រីជាម្តាយឬសុីកាកសំណល់ផ្សេងដែលធ្វើឲ្យស្រ្តីជាម្តាយកើតជំងឺព្រាយក្រឡាភ្លើង ចំពោះកុមារតូចៗវិញពួកអមនុស្សងាយនឹងអន្ទងយកទៅឬលងបន្លាចណាស់ពីព្រោះគេមានជំនឿថាកុមារអាចមើលឃើញពពួកអមនុស្សទាំងនោះ នៅពេលដែលត្រូវពពួកអមនុស្សនោះលងបន្លាចហើយធ្វើឲ្យកុមារឈឺក្តៅខ្លួនឬយំមិនឈប់ជាដើមដូចឆ្នេះហើយឳពុកម្តាយតែងតែយកខ្សែកឬកងដៃដែលមានបញ្ចុះគាថាការដើម្បីពារកូនពីពពួកអមនុស្សទាំងនោះ ម្យ៉ាងវិញទៀតមនុស្សពេញវ័យមួយចំនូនក៏ពួកអមនុស្សតាមយាយីផងដែរមនុស្សប្រភេទនេះគេហៅថាមនុស្សមានក្រយ៉ៅខ្មោចលង គេមានជំនឿថាមនុស្សប្រភេទនេះអាចមើលឃើញពពួកខ្មោចព្រាយបិសាចទាំងនោះមិនថាទៅកន្លែងណាទេក៏ពពួកអមនុស្សអាចទាក់ទងពួកគេបានដែរ អ្នកមានក្រយ៉ៅនេះភាគច្រើនគេមានគ្រឿងអលង្ការការពារខ្លួនព្រោះមិនចង់ទទួលការរំខានពីពួកខ្មោចព្រាយបិសាចអស់ទាំងនោះ ក្រៅពីជំនឿលើគ្រឿងអលង្ការការពារពពួកខ្មោចព្រាយបិសាចទាំងនេះហើយប្រជាជនខ្មែរក៏មានជំនឿលើយ័ន្តនិងគាថាការពារគ្រោះថ្នាក់គ្រោះឧបទ្រុបចង្រៃដែលកើតមានឡើងជាយថាហេតុផងដែរ ដូចជានៅតាមបណ្តាផ្ទះនីមួយៗរបស់ប្រជាជនខ្មែរតែងតែមានយន្តបិតនៅលើផ្ទះដើម្បីលើករាសី និងការពារផ្ទះពីការយាយីរបស់ពួកវិញ្ញាណអាក្រក់ ប្រជាជនខ្មែរក៏មានការនិយមជឿលើការដាក់យ័ន្តគាថាតាមខ្លួនដើម្បីបញ្ចៀសគ្រោះចង្រៃទាំងឡាយទាំងពួងថែមទៀតផង ក្រៅអំពីយ័ន្តក៏នៅមានបន្តោងខ្សែកព្រះខ្សែចង្កេះខ្សែដៃដែលមានបញ្ចុះអាគមដែលប្រជាជនខ្មែរច្រើនដាក់ឬពាក់ជាប់ខ្លួនផងដែរ ខ្លះទៀតគេជឿថាការពាក់គ្រឿងអលង្ការឬដាក់យ័ន្តតាមខ្លួនដើម្បីលើករាសីដើម្បីលើកហុងស៊ុយឲ្យខ្ពស់ត្រដែត រកសុីកាក់កបជាដើម យ័ន្តក៏មានច្រើនប្រភេទផងដែរយ័ន្តខ្លះជាយ័ន្តដែលជួយជម្រុញផ្នែកផ្លូវចិត្តរបស់មនុស្សឲ្យបានធូរស្បើយមិនវិលវល់ជាមួយគំនិតអវិជ្ជមាន ចំណែកឯខ្សែអង្កាំវិញក៏មានមុខងារមិនសូវខុសពីយ័ន្តផងដែរពោលគឺពាក់វាដើម្បី ការពារខ្លួនពីវិញ្ញាណអាក្រក់និងដើម្បីសេចក្តិសុខពេលធ្វើដំណើរជាដើម ម្យ៉ាងវិញទៀតគេនិយមពាក់អង្កាំដើម្បីស្រូបទាញនូវថាមពលវិជ្ជមាន លើករាសីនិងដើម្បីឲ្យមានសំណាងល្អជាដើម។